នៅក្នុងប្រទេសកម្ពុជា ជាទូទៅពិធីរៀបអាពាហ៍ពិពាហ៍ គឺតែងតែមានការថតរូបដើម្បីផ្តិតយករូបភាពរក្សាទុកជាអនុស្សាវរីយ៍ដ៏មានតម្លៃបំផុតរបស់គូស្វាមីភរិយា។ តួនាទីរបស់អ្នកថតរូប និងអ្នកថតវីដេអូគឺសំខាន់ខ្លាំងណាស់ មិនមែនត្រឹមតែចុចថត ឬកាន់កាមេរ៉ានោះទេ។ ភារកិច្ចស្នូលរបស់ពួកគេ គឺថតរូប និងវីដេអូគ្រប់វគ្គនៃពិធីរៀបអាពាហ៍ពិពាហ៍ទាំងស្រុងដើម្បីចាប់យករូបសំខាន់ៗ។ អ្នកថតរូប និងវីដេអូទាំងអស់មិនត្រូវរំលងពិធីសំខាន់ណាមួយឡើយ ដោយពួកគេត្រូវថតគ្រប់រូបភាពនៃកម្មវីធី។ ហេតុនេះហើយពួកគេត្រូវតែមានវត្តមាន និងថតគ្រប់ដំណាក់កាលសំខាន់ៗនៃកម្មពិធីអាពាហ៍ពិពាហ៍នេះ។ ចាប់តាំងពីការរៀបចំខ្លួនរបស់កូនកំលោះកូនក្រមុំ ដែលបង្ហាញពីភាពរំភើប លាយឡំនឹងការភ័យបន្តិចបន្តួច អ្នកថតរូបគួរតែផ្តិតយករូបភាពទាំងអស់នេះ។ ជាមួយនឹងពិធីហែជំនូននៅពេលព្រឹក អ្នកថតរូបនិងវីដេអូក៏មានភារកិច្ចសំខាន់ដែរក្នុងការចាប់យកប្លង់ពិសេសៗ។ រួមទាំងពិធីកាត់សក់ និងពិធីសំពះផ្ទឹមក៏ជាចំណុចពិសេសមួយទៀតដែរ ដែលអ្នកថតរូបនិងអ្នកថតវីដេអូមិនអាចរំលងបានឡើយ។ ក្នុងពិធីរៀបអាពាហ៍ពិពាហ៍ រាល់កម្មវិធីសំខាន់ៗទាំងអស់ត្រូវតែថតទុក ដើម្បីរំលឹកដល់ថ្ងៃដ៏ពិសេសនេះ។ សូម្បីតែការតុបតែងលម្អក្នុងកម្មវិធី ការស្លៀកពាក់របស់កូនក្រមុំកំលោះ និងគ្រឿងអលង្ការដែលបង្កប់អត្ថន័យប្រពៃណី ក៏ត្រូវផ្តិតយករូបភាព និងវីដេអូដែរ។ រាល់ការលម្អិតនេះ ធានាបានថាពេលវេលាដ៏មានតម្លៃទាំងអស់ត្រូវបានកត់ត្រាទុក ដោយអ្នកថតរូបដែលមានជំនាញវិជ្ជាជីវៈ។ វីដេអូដែលគួរឲ្យកត់សម្គាល់នោះគឺ រាល់ការចាប់យករូបភាព និងវីដេអូសំខាន់ៗក្នុងដំណើរការកម្មវិធីទាំងស្រុង ទាមទារបទពិសោធន៍ច្បាស់លាស់ និងភាពប៉ិនប្រសប់។ មួយវិញទៀត ពួកគេត្រូវយល់ដឹងពីលំដាប់លំដោយនៃពិធីប្រពៃណី ដើម្បីអាចត្រៀមខ្លួនថតបានទាន់ពេលវេលា និងមិនរំលងព្រឹត្តិការណ៍សំខាន់ណាមួយ។ ក្រៅពីការថតតាមលំដាប់លំដោយ អ្នកថតក៏មានតួនាទីចាប់យកអារម្មណ៍ ពាក្យសំដី និងកាយវិការដែលបង្ហាញពីក្តីស្រឡាញ់រវាងគ្រួសារទាំងពីរផងដែរ។ ព្រមទាំងការចាប់យកសេចក្តីរីករាយ និងភាពស្និទ្ធស្នាលរវាងគូស្វាមីភរិយា ក្រុមគ្រួសារ និងភ្ញៀវកិត្តិយស។ ថែមទាំងចាប់យកនូវស្នាមញញឹម សំឡេងសើច ការឱប ការមើលមុខគ្នា និងប្រតិកម្មផ្សេងៗនៅក្នុងកម្មវិធី។ ដូចជាទឹកភ្នែករំភើបរបស់ឪពុកម្តាយ ស្នាមញញឹមស្រស់បំព្រងរបស់កូនក្រមុំ ភាពរំភើបរបស់កូនកំលោះ និងសំឡេងសំណើចក្អាកក្អាយរបស់ភ្ញៀវ។ ជាពិសេស អ្នកថតទាំងអស់ត្រូវមានភាពច្នៃប្រឌិត និងជំនាញក្នុងការជ្រើសរើសមុំថត ពន្លឺ និងការរៀបចំរូបភាព។ ដើម្បីបង្កើតរូបថត និងវីដេអូដែលមានសោភ័ណភាព និងពោរពេញដោយអត្ថន័យ។ រាល់ការចាប់យកព័ត៌មានលម្អិតតូចៗ ដូចជាការតុបតែងលម្អ សម្លៀកបំពាក់ ផ្កា និងបរិយាកាសជុំវិញ គឺជារឿងសំខាន់ណាស់ ដើម្បីធ្វើឲ្យកម្រងរូបភាព និងវីដេអូមានភាពពេញលេញ។ សរុបមក តួនាទីរបស់អ្នកថតរូប និងអ្នកថតវីដេអូ គឺមិនមែនត្រឹមតែជាអ្នកបច្ចេកទេសតែមួយមុខនោះទេ។ ប៉ុន្តែពួកគេប្រៀបបានជាអ្នកចាប់យករូបភាពដ៏សំខាន់បំផុត ដែលរៀបចំរូបភាពពីដំណើររឿងស្នេហារបស់គូស្វាមីភរិយាថ្មីនៅក្នុងពិធីទាំងមូល។ ដែលអាចធ្វើឲ្យពួកគេរំលឹកឡើងវិញបានគ្រប់ពេលវេលានូវចំណងអាពាហ៍ពិហ៍អស្ចារ្យមួយនេះ ព្រោះវាជាការចងចាំដ៏ល្អបំផុតក្នុងជិវិត។ បន្ថែមលើសពីនេះ រូបថត និងវីដេអូអាពាហ៍ពិពាហ៍ គឺមិនត្រឹមតែសម្រាប់គូស្វាមីភរិយាប៉ុណ្ណោះទេ តែជាមរតកដ៏មានតម្លៃសម្រាប់កូនចៅជំនាន់ក្រោយ។ ពួកគេអាចមើលឃើញពីប្រភពដើម វប្បធម៌ និងទំនៀមទម្លាប់គ្រួសាររបស់ខ្លួន ព្រមទាំងយល់ដឹងពីក្តីស្រឡាញ់ដែលបានកសាងឡើង។ ដូច្នេះ ការជ្រើសរើសអ្នកថតដែលមានជំនាញពិតប្រាកដ គឺជារឿងសំខាន់បំផុតដើម្បីធានាថា រាល់ពេលវេលាដ៏ពិសេសនឹងត្រូវបានកត់ត្រាទុកយ៉ាងល្អឥតខ្ចោះ។